វិស័យយានយន្តនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដែលនាំឱ្យតម្រូវការសម្រាប់ជាងជួសជុលដែលមានជំនាញកើនឡើងជាលំដាប់។ ការមានជំនាញច្បាស់លាស់ក្នុងការជួសជុលរថយន្តនិងម៉ូតូគឺជាកត្តាសំខាន់ដើម្បីចាប់យកឱកាសការងារដ៏ល្អ។ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្តល់ចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែងដែលមិនអាចរៀនបានដោយគ្រាន់តែមើលប៉ុណ្ណោះ។ វាគឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតអាជីពមួយប្រកបដោយស្ថិរភាពនិងប្រាក់ចំណូលខ្ពស់។ វគ្គសិក្សាជួសជុលរថយន្តត្រូវបានរៀបចំឡើងដើម្បីបំពាក់ជំនាញដល់សិស្សឱ្យក្លាយជាជាងជួសជុលដែលមានសមត្ថភាពពេញលេញ។ ការសិក្សានេះផ្តោតសំខាន់លើការស្វែងយល់ពីប្រព័ន្ធស្មុគស្មាញផ្សេងៗដែលមាននៅក្នុងរថយន្តទំនើបៗ។ ខ្លឹមសារសិក្សាចាប់ផ្តើមពីមូលដ្ឋានគ្រឹះនៃយន្តការរថយន្តជាមុនសិន។ សិស្សនឹងរៀនពីរបៀបដែលម៉ាស៊ីនដំណើរការ ទាំងម៉ាស៊ីនសាំងនិងម៉ាស៊ីនម៉ាស៊ូត។ ពួកគេនឹងស្គាល់ពីសមាសធាតុសំខាន់ៗរបស់ម៉ាស៊ីនដូចជា ពីស្តុង, ដងរវៃ និង ដងអាកាម ជាដើម។ ការសិក្សាក៏រួមបញ្ចូលពីប្រព័ន្ធបញ្ឆេះ ប្រព័ន្ធចាក់ប្រេងនិងប្រព័ន្ធត្រជាក់របស់ម៉ាស៊ីន។ ពួកគេនឹងត្រូវអនុវត្តការផ្លាស់ប្តូរប្រេងម៉ាស៊ីននិងតម្រងខ្យល់ឱ្យបានត្រឹមត្រូវ។ បន្ទាប់មកពួកគេនឹងរៀនពីប្រព័ន្ធអគ្គិសនីដ៏ស្មុគស្មាញដែលមាននៅក្នុងរថយន្ត។ សិស្សនឹងសិក្សាអំពីរបៀបធ្វើការរបស់ អាល់ទែណាទ័រ, ម៉ូទ័របញ្ឆេះ និង អាគុយ។ វគ្គសិក្សានឹងបង្រៀនពីរបៀបដោះស្រាយបញ្ហាទាក់ទងនឹងភ្លើងបំភ្លឺនិងខ្សែភ្លើងផ្សេងៗ។ ពួកគេក៏នឹងរៀនពីការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យកំហុស ដើម្បីអានកូដកំហុសនៅក្នុងកុំព្យូទ័ររថយន្ត។ ក្រៅពីនេះ វគ្គសិក្សាក៏ផ្តោតលើប្រព័ន្ធហ្វ្រាំងនិងប្រព័ន្ធព្យួរផងដែរ។ សិស្សនឹងត្រូវអនុវត្តការត្រួតពិនិត្យនិងជួសជុលហ្វ្រាំងប្រភេទឌីសនិងប្រភេទដុំ។ ពួកគេនឹងរៀនពីរបៀបដោះស្រាយបញ្ហាលើចង្កូតនិងប្រព័ន្ធការព្យួរដើម្បីឱ្យរថយន្តមានលំនឹង។ ខ្លឹមសារសិក្សាក៏មានការបណ្តុះបណ្តាលលើប្រព័ន្ធចម្លងកម្លាំងផងដែរ។ ពួកគេនឹងរៀនពីរបៀបជួសជុលប្រអប់លេខទាំងប្រភេទដៃនិងប្រភេទស្វ័យប្រវត្តិ។ វគ្គសិក្សាក៏រួមបញ្ចូលការជួសជុលប្រព័ន្ធត្រជាក់ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត។ ការបណ្តុះបណ្តាលទាំងអស់នេះត្រូវបានធ្វើឡើងដោយការអនុវត្តផ្ទាល់នៅលើរថយន្តពិតប្រាកដ។ សិស្សនឹងទទួលបានបទពិសោធន៍ជាក់ស្តែងដែលត្រៀមរួចជាស្រេចសម្រាប់ទីផ្សារការងារ។ ពួកគេត្រូវបានបង្រៀនពីការប្រើប្រាស់ឧបករណ៍វិជ្ជាជីវៈនិងស្តង់ដារសុវត្ថិភាពការងារ។ បន្ទាប់ពីបញ្ចប់វគ្គសិក្សាជួសជុលរថយន្ត និស្សិតមានឱកាសការងារយ៉ាងទូលំទូលាយ។ ពួកគេអាចធ្វើការជាជាងជួសជុលយានយន្តនៅតាមយានដ្ឋានឯកជនឬការ៉ាសធំៗ។ ឱកាសមួយទៀតគឺធ្វើការនៅតាមក្រុមហ៊ុនឬហាងលក់រថយន្តផ្លូវការ។ ការងារនៅទីនោះផ្តល់ប្រាក់ខែខ្ពស់និងមានអត្ថប្រយោជន៍ជាច្រើនទៀត។ អ្នកដែលមានជំនាញច្បាស់លាស់អាចក្លាយជាអ្នកឯកទេសជួសជុលផ្នែកណាមួយ។ ឧទាហរណ៍ដូចជាអ្នកឯកទេសប្រព័ន្ធម៉ាស៊ីន អ្នកឯកទេសប្រព័ន្ធភ្លើងឬអ្នកឯកទេសជួសជុលប្រអប់លេខ។ លើសពីនេះ ពួកគេក៏អាចក្លាយជាអ្នកគ្រប់គ្រងយានដ្ឋានឬអ្នកពិគ្រោះយោបល់ផ្នែកបច្ចេកទេស។ អ្នកដែលមានសហគ្រិនភាពខ្ពស់អាចបង្កើតយានដ្ឋានជួសជុលផ្ទាល់ខ្លួនបាន។ ការបើកយានដ្ឋានផ្ទាល់ខ្លួនផ្តល់ឱកាសក្នុងការគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង។ ឱកាសមួយទៀតគឺការក្លាយជាគ្រូបង្រៀននៅតាមសាលាបច្ចេកទេស។ ពួកគេអាចចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់ខ្លួនដល់សិស្សជំនាន់ក្រោយ។ ទីផ្សារការងារសម្រាប់ជាងជួសជុលរថយន្តនៅតែមានភាពរឹងមាំនិងបន្តកើនឡើងជារៀងរាល់ថ្ងៃ។ ជំនាញនេះគឺជាជំនាញមួយដែលអាចចិញ្ចឹមជីវិតបានពេញមួយជីវិត។ វគ្គសិក្សាជួសជុលម៉ូតូមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជាដែលមានចំនួនម៉ូតូច្រើនលើសលប់។ ជំនាញនេះមានតម្រូវការខ្ពស់ទាំងនៅតាមទីក្រុងនិងនៅតាមតំបន់ជនបទ។ វគ្គសិក្សានេះជួយយុវជនឱ្យមានសមត្ថភាពជួសជុលម៉ូតូគ្រប់ប្រភេទ។ ខ្លឹមសារសិក្សាចាប់ផ្តើមពីការស្គាល់ប្រភេទម៉ូតូជាច្រើនប្រភេទ។ សិស្សនឹងរៀនពីម៉ាស៊ីនប្រភេទពីរជាន់ និងបួនជាន់ រួមទាំងគោលការណ៍ដំណើរការ រចនាសម្ព័ន្ធ និងវិធីសាស្រ្តជួសជុលថែទាំម៉ាស៊ីន។ ពួកគេនឹងសិក្សាពីសមាសធាតុសំខាន់ៗរបស់ម៉ាស៊ីនម៉ូតូនិងរបៀបដែលវាដំណើរការ។ ការបណ្តុះបណ្តាលក៏រួមបញ្ចូលការដោះម៉ាស៊ីនចេញពីតួនិងរៀបចំចូលវិញ។ សិស្សនឹងត្រូវអនុវត្តការត្រួតពិនិត្យនិងជួសជុលផ្នែកនានារបស់ម៉ាស៊ីន។ ពួកគេនឹងរៀនពីរបៀបលាង ប៊េនសាំង និងដោះស្រាយបញ្ហាប្រព័ន្ធចាក់ប្រេង។ បន្ទាប់មកពួកគេនឹងបន្តទៅប្រព័ន្ធភ្លើងឬប្រព័ន្ធអគ្គិសនីរបស់ម៉ូតូ។ សិស្សនឹងសិក្សាអំពីថ្ម ក្បាលភ្លើង និងប្រព័ន្ធបញ្ឆេះ របស់យានយន្ត ឬម៉ាស៊ីនយ៉ាងលម្អិត។ ពួកគេនឹងរៀនពីរបៀបត្រួតពិនិត្យខ្សែភ្លើងនិងដោះស្រាយបញ្ហាភ្លើងដុះឬភ្លើងហ្វារ។ វគ្គសិក្សាក៏បង្រៀនពីការថែទាំតួរម៉ូតូ ប្រព័ន្ធកង់ និងសំបកកង់ផងដែរ។ សិស្សនឹងរៀនពីរបៀបផ្លាស់ប្តូរខ្សែសង្វាក់ និងស្ពឺ របស់យានយន្តប្រកបដោយបច្ចេកទេសត្រឹមត្រូវ។ ពួកគេក៏នឹងរៀនពីរបៀបជួសជុលប្រព័ន្ធហ្វ្រាំងនិងប្រព័ន្ធព្យួររបស់ម៉ូតូផងដែរ។ ការជួសជុលហ្វ្រាំងក៏មានទាំងប្រភេទហ្វ្រាំងឌីសនិងប្រភេទហ្វ្រាំងដុំ។ វគ្គសិក្សានេះក៏អាចមានការបណ្តុះបណ្តាលលើការតុបតែងម៉ូតូផងដែរ។ សិស្សអាចរៀនពីរបៀបកែច្នៃម៉ូតូឱ្យមានរូបរាងប្លែកឬបង្កើនល្បឿនម៉ូតូ។ ការអនុវត្តទាំងអស់ត្រូវបានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើប។ វគ្គសិក្សានេះធានាថាសិស្សអាចចាប់ផ្តើមធ្វើការបានភ្លាមៗក្រោយបញ្ចប់ការសិក្សា។ ពួកគេមានសមត្ថភាពវិនិច្ឆ័យនិងដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងលើម៉ូតូ។ បន្ទាប់ពីបញ្ចប់វគ្គសិក្សាជួសជុលម៉ូតូ និស្សិតមានឱកាសការងារយ៉ាងទូលំទូលាយ។ ពួកគេអាចធ្វើការជាជាងជួសជុលនៅតាមយានដ្ឋានឯកជនតូចៗឬហាងលក់ម៉ូតូធំៗ។ ការងារនៅហាងលក់ម៉ូតូផ្លូវការផ្តល់ឱកាសក្នុងការរៀនសូត្រពីម៉ូតូជំនាន់ថ្មី។ អ្នកដែលមានជំនាញច្បាស់លាស់អាចក្លាយជាជាងជួសជុលឯកទេស។ ឧទាហរណ៍ដូចជាជាងជួសជុលម៉ូតូធំ ឬជាងជួសជុលម៉ូតូប្រើប្រាស់ប្រព័ន្ធចាក់ប្រេងទំនើប។ ឱកាសការងារមួយទៀតគឺការធ្វើការផ្នែកសេវាកម្មនិងថែទាំម៉ូតូ។ ពួកគេអាចផ្តល់ដំបូន្មានដល់អតិថិជនអំពីការថែទាំម៉ូតូប្រចាំថ្ងៃ។ អ្នកដែលមានគំនិតអាជីវកម្មអាចបើកយានដ្ឋានជួសជុលម៉ូតូផ្ទាល់ខ្លួន។ អាជីវកម្មនេះមានទុនតិចតែមានតម្រូវការខ្ពស់គ្រប់ទីកន្លែង។ ពួកគេក៏អាចរកប្រាក់ចំណូលបន្ថែមដោយធ្វើការក្រៅម៉ោងផងដែរ។ ការងារនេះមានភាពបត់បែនខ្ពស់និងមិនតម្រូវឱ្យមានទីតាំងធំទូលាយនោះទេ។ លើសពីនេះ ពួកគេក៏អាចក្លាយជាគ្រូបង្រៀនផ្នែកជួសជុលម៉ូតូនៅសាលាបច្ចេកទេស។ ពួកគេអាចបន្តបេសកកម្មអប់រំនិងបណ្តុះបណ្តាលជំនាន់ក្រោយ។ ជំនាញជួសជុលម៉ូតូគឺជាជំនាញដ៏មានប្រយោជន៍ដែលមិនចេះសាបសូន្យ។ វាគឺជាជំនាញដែលផ្តល់នូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុនិងអនាគតការងារល្អ។ អ្នកដែលមានជំនាញនេះអាចរកចំណូលបានស្ថេរភាពនិងមានមោទកភាពលើវិជ្ជាជីវៈរបស់ខ្លួន។ តម្រូវការសម្រាប់ជាងជួសជុលម៉ូតូជំនាញបន្តកើនឡើងស្របតាមកំណើនយានយន្ត។ ការជ្រើសរើសវគ្គសិក្សាដែលមានគុណភាពគឺជាជំហានដំបូងនៃភាពជោគជ័យ។